ផ្លែល្ពៅ គឺបន្លែមួយប្រភេទដែលអាចយកទៅធ្វើម្ហូបក៏បាន ហើយគេក៏អាចយកច្នៃជាបង្អែមបានជាច្រើនប្រភេទផងដែរ។ បន្លែប្រភេទនេះក៏អាចយកទៅធ្វើជាទឹកល្ពៅ សម្រាប់ទទួលទានជាប្រចាំក៏បានផងដែរ។ ទឹកល្ពៅជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងមានប្រយោជន៍ចំពោះសុខភាព ព្រោះធ្វើចេញពីផ្លែល្ពៅធម្មជាតិ។ សម្រាប់វិធីធ្វើ និងគ្រឿងផ្សំសម្រាប់ធ្វើបង្អែមមួយប្រភេទនេះ គឺមានលក្ខណៈងាយស្រួលមិនរញ៉េរញ៉ៃច្រើននោះទេ។ គ្រឿងផ្សំសម្រាប់់ធ្វើទឹកល្ពៅនេះមានដូចជា ល្ពៅ ១ គីឡូក្រាម ដែលត្រូវជ្រើសរើសល្ពៅដែលទុំល្អ និងមានសាច់ក្រាស់។ ចំណែកឯស្ករស មានចំនួនប្រហែល ៥០-១០០ ក្រាម ឬអាចប្រើទឹកឃ្មុំជំនួសក៏បាន។ ទឹកដោះគោស្រស់ ១០០-២០០ មីលីលីត្រ ដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់។ អំបិល ១ ចុងស្លាបព្រាកាហ្វេ ដើម្បីជួយលើករសជាតិ និងទឹកស្អាតប្រហែល ១.៥ លីត្រ។ ចំណែករបៀបក្នុងការធ្វើវិញគឺ ត្រូវយកល្ពៅមកលាងទឹកឲ្យស្អាត រួចចិតសំបកចេញ បន្ទាប់មកកាត់ល្ពៅជាដុំតូចៗ លាងទឹកម្តងទៀត រួចស្រង់ទុកឲ្យស្រក់ទឹក។ រួចដាក់ល្ពៅដែលហាន់រួចចូលឆ្នាំង រួចចាក់ទឹកស្អាតឲ្យលិចល្ពៅ រួចដាំឲ្យពុះ បន្ទាប់មកបន្ថយភ្លើងល្មម រហូតដល់ល្ពៅផុយល្អ ដែលប្រហែលជា ១៥-២០ នាទី។ ហើយនៅពេលល្ពៅផុយហើយ លើកចេញពីចង្ក្រាន ទុកឲ្យត្រជាក់បន្តិច ចាប់ផ្ដើមដួសល្ពៅនិងទឹកដែលស្ងោរនោះ ចូលក្នុងម៉ាស៊ីនក្រឡុក។ បន្ថែមស្ករស អំបិល និងទឹកដោះគោស្រស់ និងក្រឡុកឲ្យម៉ដ្ឋល្អ រហូតដល់ក្លាយជាទឹកខាប់ៗ។ បើទឹកខាប់ពេក អាចបន្ថែមទឹកស្ងោរល្ពៅដែលនៅសល់ ឬទឹកស្អាតបន្ថែមទៀត។ ហើយបើចង់ឲ្យទឹកល្ពៅរលោងល្អ អាចប្រើក្រណាត់ស្អាត ឬសំពាធល្អិតត្រងយកកាកចេញ។ ដួសទឹកល្ពៅចូលក្នុងកែវ ហើយអាចដាក់ទឹកកកបន្ថែមតាមចំណូលចិត្ត ដោយទឹកល្ពៅអាចរក្សាទុកក្នុងទូទឹកកករយៈពេល ២-៣ ថ្ងៃ។ គួរចំណាំ អ្នកអាចបន្ថែម ខ្ញី បន្តិចបន្តួចក្នុងពេលស្ងោរល្ពៅ ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិប្លែក។ សម្រាប់អ្នកដែលចូលចិត្តរសជាតិជូរអែម អាចច្របាច់ក្រូចឆ្មារមួយចំណិតពេលទទួលទាន។ ទឹកល្ពៅមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។ ល្ពៅជាប្រភពដ៏ល្អនៃ Beta-Carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ហើយត្រូវបានបំលែងទៅជា វីតាមីន A នៅក្នុងរាងកាយ។ វីតាមីន A ចាំបាច់សម្រាប់សុខភាពភ្នែក ជួយការពារបញ្ហាភ្នែកស្ងួត និងជំងឺមើលមិនឃើញនៅពេលយប់ ព្រមទាំងជួយដល់ប្រព័ន្ធភាពស៊ាំ និងរក្សាស្បែកឲ្យមានសុខភាពល្អ។ ក្រៅពីវីតាមីន A ទឹកល្ពៅក៏មានផ្ទុក វីតាមីន C ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ហើយវីតាមីន C ក៏ជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគ និងជំងឺផ្សេងៗ។ វាក៏៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតនៅក្នុងល្ពៅក៏រួមចំណែកក្នុងការការពារកោសិកាពីរ៉ាឌីកាល់សេរី ដែលអាចបង្កជាជំងឺ។ ល្ពៅមានផ្ទុក ប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ជួយគ្រប់គ្រងសម្ពាធឈាមឲ្យនៅថេរ។ ការទទួលទានប៉ូតាស្យូមបានគ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផ្សេងទៀត។ ជាតិសរសៃនៅក្នុងល្ពៅក៏ជួយបន្ថយកម្រិតកូឡេស្តេរ៉ុលមិនល្អផងដែរ។ ល្ពៅសម្បូរជាតិសរសៃ ដែលជួយជំរុញចលនាពោះវៀនឲ្យមានលក្ខណៈធម្មតា ការពារការទល់លាមក និងរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។ ទឹកល្ពៅមាន កាឡូរីទាប ប៉ុន្តែសម្បូរដោយជាតិសរសៃ ដែលជួយឲ្យអ្នកឆ្អែតបានយូរ។ ការទទួលទានភេសជ្ជៈដែលសម្បូរជាតិសរសៃអាចជួយកាត់បន្ថយការឃ្លានអាហារច្រើនហួសហេតុ ដែលអាចរួមចំណែកដល់ការគ្រប់គ្រងទម្ងន់។ ទឹកល្ពៅមានជាតិទឹកខ្ពស់ ដែលជួយរក្សា ជាតិទឹកក្នុងរាងកាយ ឲ្យបានគ្រប់គ្រាន់ ជាពិសេសក្នុងអាកាសធាតុក្តៅ។ ហើយវាជាភេសជ្ជៈធម្មជាតិដែលគ្មានជាតិកាហ្វេអ៊ីន គ្មានជាតិគីមី និងអាចគ្រប់គ្រងជាតិស្ករបានតាមចំណូលចិត្ត ដែលធ្វើឲ្យវាក្លាយជាជម្រើសល្អជាងភេសជ្ជៈកំប៉ុង ឬទឹកផ្លែឈើកែច្នៃ។ ទឹកល្ពៅមានរសជាតិ ផ្អែមតិចៗ ឈ្ងុយ និងមានសាច់ខាប់ ដែលងាយស្រួលទទួលទានសម្រាប់មនុស្សគ្រប់វ័យ ទាំងក្មេងទាំងចាស់។ រសជាតិរបស់វាអាចបត់បែនបានខ្ពស់ អាចទទួលទានទាំងក្តៅ ទាំងត្រជាក់ អាចបន្ថែមទឹកដោះគោ ទឹកឃ្មុំ ឬខ្ញី ដើម្បីផ្លាស់ប្តូររសជាតិទៅតាមចំណូលចិត្ត។ ការធ្វើទឹកល្ពៅមិនពិបាកនោះទេ គ្រឿងផ្សំក៏ងាយស្រួលរកទិញនៅតាមទីផ្សារទូទៅ នេះជាកត្តាមួយដែលជំរុញឲ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍ធ្វើដោយខ្លួនឯងនៅផ្ទះ។ វិធីធ្វើក៏សាមញ្ញដែរ គ្រាន់តែស្ងោរ ក្រឡុក និងបន្ថែមគ្រឿងផ្សំតាមចំណូលចិត្តប៉ុណ្ណោះ។ ទឹកល្ពៅត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព និងជួយទ្រទ្រង់សុខភាពរយៈពេលវែង។ ក្រៅពីធ្វើជាភេសជ្ជៈ ល្ពៅក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការចម្អិនអាហារផ្សេងៗទៀតដូចជា ស៊ុប នំ ខូឃី ឬសម្លរជាដើម។ ទឹកល្ពៅបានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយ ក្នុងចំណោមអ្នកដែលយកចិត្តទុកដាក់លើសុខភាព និងស្វែងរកភេសជ្ជៈដែលមានគុណប្រយោជន៍ខ្ពស់។ ដោយសារអត្ថប្រយោជន៍ជាច្រើនទាំងនេះ ការបន្ថែមទឹកល្ពៅទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺជាជម្រើសដ៏ល្អសម្រាប់សុខភាព។ នេះធ្វើឲ្យល្ពៅក្លាយជាបន្លែមួយដែលមានភាពបត់បែនខ្ពស់ និងពេញនិយម។ ទឹកល្ពៅ ងាយស្រួលទទួលទាន ហើយថែមទាំងមានវីតាមីនជាច្រើនជួយដល់សុខភាពរបស់យើងទៀតផង។ វាជាភេសជ្ជៈដ៏សាមញ្ញមួយ ងាយស្រួលធ្វើ ដែលនរណាក៏អាចធ្វើបានដែរ។